ការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ គឺជាកត្តាសំខាន់បំផុតក្នុងការថែរក្សាសុខភាព និងលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នចាប់ផ្តើមមានការស្វែងយល់កាន់តែច្បាស់អំពីប្រភពនៃការដាំដុះបន្លែបង្ការដែលខ្លួនទទួលទាន។ ការជ្រើសរើសទិញកសិផលដែលដាំដុះតាមលក្ខណៈធម្មជាតិបានក្លាយជាទម្លាប់ថ្មីមួយសម្រាប់អ្នករស់នៅក្នុងទីក្រុង។ កសិករក្នុងស្រុកកំពុងកែប្រែទម្លាប់ពីការប្រើប្រាស់ជីគីមីមកជាការប្រើប្រាស់ជីធម្មជាតិវិញ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ យើងសង្កេតឃើញថាអ្នកបរិភោគភាគច្រើនសុខចិត្តចំណាយថវិកាច្រើនជាងមុនបន្តិច ដើម្បីទទួលបានបន្លែដែលមានសុវត្ថិភាពខ្ពស់។ ការយល់ដឹងអំពីខ្សែសង្វាក់ផលិតកម្មតាំងពីកសិដ្ឋានរហូតដល់តុអាហារជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗបានយ៉ាងច្រើន។ មហាជនចាប់ផ្តើមសាកសួររកព័ត៌មានអំពីតំបន់ដាំដុះ និងបច្ចេកទេសកសិកម្មមុននឹងសម្រេចចិត្តទិញផលិតផលណាមួយយកមកចម្អិន។ ការជឿទុកចិត្តលើកសិផលក្នុងស្រុកដែលមានការបញ្ជាក់ច្បាស់លាស់ពីក្រសួងកសិកម្មកំពុងមានការកើនឡើងជាលំដាប់ក្នុងសង្គម។ ថ្នាំសម្លាប់សត្វល្អិត គឺជាកង្វល់ចម្បងដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរការយល់ដឹងពីការទិញអាហារតាមតែភាពងាយស្រួល។ ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចង់បានអាហារស្រស់និងគ្មានជាតិគីមីប៉ះពាល់។ ម្ចាស់ភោជនីយដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជាបាននឹងកំពុងសហការផ្ទាល់ជាមួយកសិករ ដើម្បីធានាបាននូវវត្ថុធាតុដើមល្អ។ ការយល់ដឹងពីផលប៉ះពាល់យូរអង្វែងនៃសារធាតុគីមីកសិកម្ម ជម្រុញឱ្យមានការគាំទ្រដល់កសិកម្មសរីរាង្គកាន់តែខ្លាំងឡើង។ ការវេចខ្ចប់បន្លែដែលមានការបញ្ជាក់ពីប្រភពចម្ការច្បាស់លាស់ ជួយបង្កើនទំនុកចិត្តដល់អតិថិជនក្នុងការទិញយកទៅទទួលទាន។ អ្នកប្រើប្រាស់បច្ចុប្បន្នមានទំនោរទៅរកការទិញបន្លែតាមរដូវកាលដែលដុះតាមធម្មជាតិ និងមិនមានការប្រើប្រាស់ថ្នាំបាញ់បង្ខំ។ ចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារបានប្រាប់យើងថា ការដឹងពីប្រភពដើមគឺជាជំហានដំបូងនៃជីវិតដែលមានសុខភាពល្អបរិបូរណ៍។ និន្នាការនៃការចិញ្ចឹមសត្វតាមបែបប្រពៃណីដោយមិនប្រើថ្នាំអង់ទីប៊ីយោទិចច្រើនលើសលប់កំពុងត្រូវបានសាទរពីសំណាក់មហាជន។ កសិកម្មសរីរាង្គមិនត្រឹមតែជួយដល់សុខភាពអ្នកហូបប៉ុណ្ណោះទេ ថែមទាំងជួយការពារបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ អ្នកទិញភាគច្រើនចាប់ផ្តើមរៀនសង្កេតមើលរូបរាងបន្លែដែលមានលក្ខណៈធម្មជាតិពិតៗជាជាងមើលតែភាពស្អាតប្លែកខុសធម្មតា។ ការផ្តល់តម្លៃលើការងាររបស់កសិករដែលដាំដុះដោយភាពស្មោះត្រង់ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមខ្មែរ។ ចំណីអាហារដែលមានសុវត្ថិភាពត្រូវតែមានការត្រួតពិនិត្យតាំងពីដំណាក់កាលសាបព្រោះរហូតដល់ដំណាក់កាលប្រមូលផលនិងចែកចាយ។ ការអប់រំអំពីសុវត្ថិភាពចំណីអាហារបានជួយឱ្យយុវជនជំនាន់ក្រោយចេះជ្រើសរើសអាហារដែលមានគុណភាពសម្រាប់គ្រួសាររបស់ពួកគេ។ ប្រព័ន្ធត្រួតពិនិត្យគុណភាពចំណីអាហារត្រូវបានពង្រឹង ដើម្បីធានាថាផលិតផលដែលដាក់លក់លើទីផ្សារពិតជាមានសុវត្ថិភាពពិតប្រាកដ។ ការចែករំលែកព័ត៌មានអំពីរបៀបជ្រើសរើសបន្លែគ្មានជាតិគីមីបានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចពិភាក្សាប្រចាំថ្ងៃ។ អ្នកបរិភោគមានសិទ្ធិដឹងថា អាហារដែលពួកគេកំពុងទទួលទានត្រូវបានផលិតឡើងតាមរបៀបណា ដើម្បីការពារសុខុមាលភាពផ្ទាល់ខ្លួន។ ការប្រើប្រាស់ជីកំប៉ុស្តនិងជីធម្មជាតិក្នុងការដាំដុះ គឺជាការឆ្លើយតបដ៏ប្រសើរទៅនឹងការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ។ ការផ្លាស់ប្តូរឥរិយាបថនៃការហូបចុកដោយផ្អែកលើចំណេះដឹងពីប្រភពដើម គឺជាសញ្ញាវិជ្ជមានសម្រាប់អនាគតនៃវិស័យសុខាភិបាល។ ការលាងសម្អាតដៃជាមួយសាប៊ូមុនពេលកាន់ចំណីអាហារបានក្លាយជាទម្លាប់ដ៏ល្អដែលមហាជនប្រតិបត្តិជាប្រចាំថ្ងៃ។ អ្នកលក់ដូរតាមដងផ្លូវភាគច្រើនចាប់ផ្តើមពាក់ស្រោមដៃនិងម៉ាស ដើម្បីធានាបាននូវអនាម័យនិងទំនុកចិត្តពីអតិថិជន។ ការរក្សាភាពស្អាតនៅក្នុងផ្ទះបាយ គឺជាកិច្ចការអាទិភាពដែលស្ត្រីមេផ្ទះគ្រប់រូបត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ សម្ភារៈផ្ទះបាយដូចជាកាំបិតនិងជ្រញ់ត្រូវតែលាងសម្អាតឱ្យបានស្អាតល្អ ដើម្បីចៀសវាងការឆ្លងមេរោគពីអាហារមួយទៅអាហារមួយ។ ការបំបែករវាងសាច់ស្រស់និងបន្លែឆ្អិនក្នុងពេលចម្អិនអាហារ ជួយកាត់បន្ថយហានិភ័យនៃការឆ្លងរោគឆ្លងបានយ៉ាងមានប្រសិទ្ធភាព។ ក្រោយវិបត្តិជំងឺកូវីដដប់ប្រាំបួនមកមនុស្សម្នាក់ៗមានការប្រុងប្រយ័ត្នខ្លាំងជាងមុន ចំពោះការប៉ះពាល់សម្ភារៈប្រើប្រាស់រួម។ ការប្រើប្រាស់ទឹកស្អាតសម្រាប់លាងជម្រះបន្លែនិងផ្លែឈើ គឺជាចំណុចសំខាន់ដែលមិនអាចខ្វះបានក្នុងសង្វាក់ចម្អិនអាហារ។ អ្នកចម្អិនអាហារត្រូវមានអនាម័យខ្លួនប្រាណស្អាតបាតនិងកាត់ក្រចកឱ្យខ្លី ដើម្បីការពារកុំឱ្យមេរោគធ្លាក់ចូលក្នុងម្ហូបអាហារ។ ការរៀបចំកន្លែងលក់ដូរឱ្យមានសណ្តាប់ធ្នាប់និងគ្មានធូលីដី គឺជាវិធីសាស្ត្រដ៏ល្អក្នុងការទាក់ទាញម៉ូយឱ្យមកទិញកាន់តែច្រើន។ ការយល់ដឹងពីការចម្លងរោគឆ្លងជួយឱ្យយើងចេះទុកដាក់អាហារឆៅនិងអាហារឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នានៅក្នុងទូរទឹកកក។ ការប្រើប្រាស់អាល់កុលឬជែលលាងដៃនៅតាមភោជនីយដ្ឋាន បានក្លាយជាស្តង់ដារថ្មីមួយសម្រាប់សេវាកម្មម្ហូបអាហារនៅកម្ពុជា។ ការបង្រៀនកុមារឱ្យចេះលាងដៃមុនពេលញ៉ាំនំចំណី គឺជាការបណ្តុះទម្លាប់ល្អតាំងពីតូចដើម្បីសុខភាពមាំមួននាពេលអនាគត។ ការសម្អាតធុងសម្រាមនិងការកម្ចាត់សត្វល្អិតក្នុងកន្លែងស្តុកអាហារ ជួយការពារការរីករាលដាលនៃបាក់តេរីបង្កជំងឺផ្សេងៗ។ អ្នកបរិភោគតែងតែសង្កេតមើលភាពស្អាតរបស់ស្លាបព្រានិងចានឆ្នាំង មុនពេលសម្រេចចិត្តចូលទៅអង្គុយញ៉ាំក្នុងហាងណាមួយ។ ការផ្លាស់ប្តូរទម្លាប់ពីការប្រើដៃទទេមកប្រើដង្កៀបចាប់អាហារ គឺជាការវិវត្តដ៏ល្អប្រសើរនៅក្នុងសង្គមខ្មែរ។ ការយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួនមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអ្នកជុំវិញខ្លួនផងដែរ។ ការជូតសម្អាតតុអាហារដោយប្រើទឹកសម្លាប់មេរោគ ជួយកាត់បន្ថយការតោងជាប់នៃវីរុសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកលក់អាហារដែលយកចិត្តទុកដាក់លើអនាម័យតែងតែទទួលបានការគាំទ្រ និងការសរសើរពីសំណាក់អតិថិជនជាប្រចាំ។ ការបោកគក់អាវនិងក្រណាត់ជូតតុឱ្យបានស្អាតជារៀងរាល់ថ្ងៃ គឺជាផ្នែកមួយនៃវិធានការសុវត្ថិភាពចំណីអាហារ។ ការប្រើប្រាស់ទឹកស្អាតដែលបានចម្រោះរួចមកលាងបន្លែជួយជម្រះនូវជាតិដីនិងមេរោគដែលមើលមិនឃើញដោយភ្នែកទទេបានល្អ។ មហាជនយល់ឃើញថាភាពស្អាតនៃទីកន្លែងលក់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគុណភាពនិងសុវត្ថិភាពនៃម្ហូបអាហារទាំងមូល។ ការចេះការពារខ្លួនពីការឆ្លងមេរោគតាមរយៈចំណីអាហារ គឺជាចំណេះដឹងមូលដ្ឋានដែលពលរដ្ឋគ្រប់រូបគួរតែយល់ដឹងនិងអនុវត្ត។ ការចម្អិនអាហារឱ្យឆ្អិនល្អ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់បាក់តេរីដែលរស់នៅក្នុងសាច់ស្រស់។ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតនៃអនាម័យនឹងធ្វើឱ្យអាហារដែលយើងទទួលទានមានតម្លៃនិងមានសុវត្ថិភាពពិតប្រាកដ។ ការផ្លាស់ប្តូរឥរិយាបថអនាម័យផ្ទាល់ខ្លួន គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អនិងរឹងមាំជានិច្ច។ ការពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅលើសំបកវេចខ្ចប់ផលិតផល គឺជាទម្លាប់ដែលអ្នកទិញត្រូវធ្វើជាដាច់ខាត។ អ្នកប្រើប្រាស់បច្ចុប្បន្នចាប់ផ្តើមរៀនអានព័ត៌មានអាហារូបត្ថម្ភ ដើម្បីជ្រើសរើសអាហារដែលសមស្របនឹងសុខភាពខ្លួន។ ការយល់ដឹងអំពីភាពខុសគ្នារវាងកាលបរិច្ឆេទផុតកំណត់ និងកាលបរិច្ឆេទគួរប្រើប្រាស់មុន ជួយកាត់បន្ថយការខ្ជះខ្ជាយអាហារ។ ការត្រួតពិនិត្យលេខបញ្ជីកាពីក្រសួងសុខាភិបាលផ្តល់នូវភាពជឿជាក់ថាផលិតផលនោះត្រូវបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។ ការអានបញ្ជីសារធាតុផ្សំជួយឱ្យអ្នកដែលមានបញ្ហាអាឡែហ្ស៊ីអាចចៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយអចេតនាបាន។ ស្លាកសញ្ញាបញ្ជាក់ស្តង់ដារគុណភាព គឺជាសញ្ញាសម្គាល់ដ៏សំខាន់ដែលជួយឱ្យយើងសម្គាល់បាននូវផលិតផលដែលមានសុវត្ថិភាព។ ការមិនទិញផលិតផលដែលមានសំបកវេចខ្ចប់កំពិតឬធ្លាយ គឺជាវិធានការបង្ការការចម្លងមេរោគពីខាងក្រៅចូលទៅក្នុងអាហារ។ ព័ត៌មានអំពីសារធាតុរក្សាទុកឱ្យបានយូរដែលសរសេរលើកញ្ចប់អាហារត្រូវបានអ្នកប្រើប្រាស់យកចិត្តទុកដាក់ពិនិត្យមើល។ ការយល់ដឹងអំពីសញ្ញាសម្គាល់អាហារហាឡាលឬអាហារសរីរាង្គ ជួយឱ្យការជ្រើសរើសអាហារកាន់តែមានភាពច្បាស់លាស់និងត្រូវចិត្ត។ រដ្ឋាភិបាលបានជម្រុញឱ្យអាជីវករទាំងអស់បិទស្លាកសញ្ញាជាភាសាខ្មែរ ដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការស្វែងយល់ព័ត៌មាន។ ការពិនិត្យមើលអាសយដ្ឋានផលិតនិងក្រុមហ៊ុនចែកចាយ ជួយឱ្យយើងងាយស្រួលក្នុងការស្វែងរកប្រភពនៅពេលមានបញ្ហាកើតឡើង។ យុទ្ធនាការផ្សព្វផ្សាយអំពីការអានស្លាកសញ្ញាអាហារបានធ្វើឱ្យកម្រិតនៃការយល់ដឹងរបស់ពលរដ្ឋខ្មែរមានការវិវត្តខ្លាំង។ ការចេះសង្កេតមើលពណ៌និងក្លិននៃផលិតផលទោះបីជាមិនទាន់ដល់ថ្ងៃផុតកំណត់ក៏ដោយ គឺជាការប្រុងប្រយ័ត្នបន្ថែមមួយទៀត។ អ្នកទិញដែលឆ្លាតវៃតែងតែចំណាយពេលបន្តិចបន្តួច ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗដែលមាននៅលើប្រអប់ចំណីអាហារ។ ការប្រើប្រាស់បច្ចេកវិទ្យាស្កេនបាកូដដើម្បីឆែកមើលប្រភពផលិតផលកំពុងចាប់ផ្តើមមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ។ ការផ្តល់តម្លៃលើការបិទស្លាកសញ្ញាត្រឹមត្រូវបង្ហាញពីភាពទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតចំពោះសុខភាពអ្នកប្រើប្រាស់។ ការយល់ដឹងពីកម្រិតជាតិស្ករនិងជាតិខ្លាញ់ដែលបង្ហាញលើកញ្ចប់អាហារ ជួយឱ្យយើងគ្រប់គ្រងរបបអាហារបានកាន់តែល្អ។ ផលិតផលដែលគ្មានស្លាកសញ្ញាច្បាស់លាស់ត្រូវបានមហាជនយល់ឃើញថា ជាផលិតផលដែលមានហានិភ័យខ្ពស់ចំពោះសុខភាព។ ការបង្រៀនឱ្យសិស្សានុសិស្សចេះមើលថ្ងៃផុតកំណត់នៃនំចំណី គឺជាផ្នែកមួយនៃកម្មវិធីអប់រំសុខភាពតាមសាលារៀន។ ការយកចិត្តទុកដាក់លើសញ្ញាព្រមានផ្សេងៗដែលមាននៅលើកញ្ចប់អាហារ ជួយការពារយើងពីផលប៉ះពាល់អវិជ្ជមាននានា។ ការផ្លាស់ប្តូរការយល់ដឹងពីការមើលតែរូបភាពមកជាការមើលព័ត៌មានលម្អិត គឺជាភាពចាស់ទុំរបស់អ្នកប្រើប្រាស់ខ្មែរ។ ការរក្សាទុកវិក្កយបត្របន្ទាប់ពីទិញអាហារ គឺជាទម្លាប់ល្អសម្រាប់ប្រើប្រាស់ជាភស្តុតាងប្រសិនបើមានបញ្ហាសុវត្ថិភាព។ ព័ត៌មានអំពីរបៀបប្រើប្រាស់និងការរក្សាទុកដែលមាននៅលើស្លាកសញ្ញា ជួយឱ្យអាហាររក្សាបាននូវគុណភាពល្អបំផុត។ ការរាយការណ៍ទៅអាជ្ញាធរនៅពេលឃើញផលិតផលផុតកំណត់ត្រូវបានដាក់លក់លើទីផ្សារ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្លាកសញ្ញាចំណីអាហារនឹងជួយលើកកម្ពស់ស្តង់ដាររស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរ។ ការរក្សាទុកអាហារនៅក្នុងសីតុណ្ហភាពដែលសមស្របជួយពន្យារពេលនៃការខូចគុណភាពនិងរក្សារសជាតិឱ្យនៅឆ្ងាញ់។ ការប្រើប្រាស់ទូរទឹកកកឱ្យបានត្រឹមត្រូវដោយមិនដាក់អាហារណែនពេកជួយឱ្យខ្យល់ត្រជាក់អាចចរាចរបានសព្វផ្ទៃអាហារ។ សីតុណ្ហភាពក្រោមប្រាំអង្សាសេ គឺជាកម្រិតដ៏ល្អបំផុតសម្រាប់រក្សាទុកអាហារដែលងាយខូចដូចជាសាច់និងទឹកដោះគោ។ ការយល់ដឹងអំពីតំបន់គ្រោះថ្នាក់នៃសីតុណ្ហភាព ជួយឱ្យយើងចេះប្រុងប្រយ័ត្នចំពោះអាហារដែលទុកចោលនៅខាងក្រៅយូរ។ ការប្រើប្រាស់ប្រអប់ជ័រដែលមានគុណភាពខ្ពស់និងគ្មានជាតិគីមីសម្រាប់ដាក់អាហារ ជួយការពារសុខភាពបានមួយកម្រិតទៀត។ បច្ចេកវិទ្យានៃការវេចខ្ចប់ដោយបូមខ្យល់ចេញ ជួយឱ្យអាហារស្រស់រក្សាទុកបានយូរជាងការវេចខ្ចប់តាមបែបធម្មតា។ ការកំដៅអាហារឱ្យបានក្តៅល្អមុននឹងទទួលទាន គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់បាក់តេរីដែលកកើតឡើង។ ការរៀបចំអាហារក្នុងទូរទឹកកកតាមលំដាប់លំដោយ ជួយឱ្យយើងងាយស្រួលក្នុងការយកមកប្រើប្រាស់និងមិនភ្លេចអាហារចាស់។ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងឡានដឹកជញ្ជូនអាហារ គឺជាការវិវត្តដ៏សំខាន់នៃប្រព័ន្ធភស្តុភារក្នុងវិស័យចំណីអាហារ។ ចំណេះដឹងអំពីការប្រើប្រាស់ម៉ាស៊ីន ម៉ៃក្រូវ៉េវ ឱ្យបានត្រឹមត្រូវជួយរក្សាសារធាតុចិញ្ចឹមដែលមាននៅក្នុងម្ហូបអាហារ។ ការមិនដាក់អាហារដែលនៅក្តៅខ្លាំងចូលទៅក្នុងទូរទឹកកកភ្លាមៗជួយរក្សាសីតុណ្ហភាពក្នុងទូរឱ្យមានស្ថិរភាពជានិច្ច។ ការយល់ដឹងពីរបៀបទុកដាក់បន្លែបៃតងឱ្យបានស្រស់យូរជួយសន្សំសំចៃថវិកាគ្រួសារនិងកាត់បន្ថយការបោះចោលអាហារ។ ការប្រើប្រាស់ឧបករណ៏វាស់កម្តៅសាច់ក្នុងពេលចម្អិនជួយធានាថា អាហារត្រូវបានឆ្អិនសព្វសាច់និងមានសុវត្ថិភាពខ្ពស់។ ការសម្អាតទូរទឹកកកឱ្យបានទៀងទាត់ជារៀងរាល់សប្តាហ៍ ជួយការពារការកកើតនៃផ្សិតនិងក្លិនមិនល្អនៅក្នុងទូរ។ អ្នកប្រើប្រាស់ភាគច្រើនចាប់ផ្តើមងាកមកប្រើប្រាស់ប្រដាប់ដាក់អាហារដែលធ្វើពីកែវដើម្បីចៀសវាងជាតិប្លាស្ទិក។ ការយល់ដឹងអំពីការបង្កកអាហារឱ្យបានត្រឹមត្រូវជួយរក្សាគុណភាពសាច់ឱ្យនៅដដែលទោះបីជាទុកក្នុងរយៈពេលយូរក៏ដោយ។ ការប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទដើម្បីគ្រប់គ្រងស្តុកអាហារក្នុងផ្ទះកំពុងត្រូវបានប្រើប្រាស់ដោយយុវវ័យសម័យថ្មី។ ការរក្សាទុកគ្រឿងទេសក្នុងកន្លែងស្ងួតនិងត្រជាក់ ជួយការពារការដុះផ្សិតដែលបង្កឱ្យមានជាតិពុល។ ចំណេះដឹងផ្នែកវិទ្យាសាស្ត្រចំណីអាហារបានប្រាប់យើងថា ការទុកអាហារក្នុងសីតុណ្ហភាពបន្ទប់លើសពីពីរម៉ោងគឺមិនល្អឡើយ។ ការផ្លាស់ប្តូរការយល់ដឹងពីការស្តុកអាហារតាមតែចិត្តមកជាការទុកដាក់តាមបច្ចេកទេស គឺជាការវិវត្តដ៏អស្ចារ្យ។ ការប្រើប្រាស់ថង់ប្លាស្ទិកដែលស្អាតនិងមានស្តង់ដារសម្រាប់ច្រកអាហារក្តៅៗ គឺជាការយកចិត្តទុកដាក់លើសុខភាព។ ការយល់ដឹងពីការរលាយទឹកកកចេញពីសាច់តាមវិធីដែលត្រឹមត្រូវ ជួយការពារការរីកលូតលាស់នៃមេរោគដែលបង្កគ្រោះថ្នាក់។ ការដាក់ស្លាកឈ្មោះនិងថ្ងៃខែដែលបានចម្អិននៅលើប្រអប់អាហារក្នុងទូរទឹកកក ជួយឱ្យយើងគ្រប់គ្រងអាហារបានល្អ។ ការអនុវត្តតាមការណែនាំរបស់អ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារនឹងជួយឱ្យគ្រួសារយើងជៀសផុតពីការពុលអាហារ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការរក្សាទុកអាហារ គឺជាផ្នែកមួយនៃការរស់នៅតាមបែបសម័យថ្មីដែលមានសុវត្ថិភាព។ បណ្តាញសង្គមដូចជាហ្វេសប៊ុកនិងទិកតុកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ។ ការចែករំលែកវីដេអូអំពីវិធីសាស្ត្រលាងបន្លែឱ្យអស់ជាតិគីមី ទទួលបានការចាប់អារម្មណ៍និងការអនុវត្តតាមយ៉ាងច្រើន។ យុទ្ធនាការអប់រំតាមរយៈរូបភាព និងក្រាហ្វិកព័ត៌មានងាយយល់ជួយឱ្យមហាជនឆាប់ចាប់បាននូវចំណុចសំខាន់ៗនៃអនាម័យ។ ការរាយការណ៍អំពីអាហារដែលខូចគុណភាពតាមរយៈបណ្តាញសង្គម ជួយឱ្យអាជ្ញាធរចុះត្រួតពិនិត្យបានទាន់ពេលវេលា។ ឥទ្ធិពលនៃអ្នកបង្កើតមាតិកាផ្នែកម្ហូបអាហារបានជួយជម្រុញឱ្យអាជីវករមានការប្រុងប្រយ័ត្នខ្លាំងជាងមុនលើភាពស្អាត។ ការជជែកវែកញែកអំពីបញ្ហាសុវត្ថិភាពចំណីអាហារនៅក្នុងក្រុមសហគមន៍អនឡាញជួយបង្កើនការយល់ដឹងជាសមូហភាព។ ព័ត៌មានអនឡាញដែលចេញផ្សាយអំពីសារធាតុហាមឃាត់ក្នុងអាហារបានធ្វើឱ្យអ្នកប្រើប្រាស់មានការផ្អើលនិងប្រុងប្រយ័ត្ន។ ការចូលរួមរបស់សិល្បករល្បីៗក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីការហូបស្អាតផឹកស្អាតជួយឱ្យសារអប់រំទៅដល់គ្រប់ទិសទី។ កម្មវិធីអប់រំតាមវិទ្យុនិងទូរទស្សន៍នៅតែជាមធ្យោបាយដ៏ល្អក្នុងការផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។ ការរៀបចំសិក្ខាសាលាអំពីសុវត្ថិភាពចំណីអាហារសម្រាប់អាជីវករខ្នាតតូច ជួយលើកកម្ពស់ស្តង់ដារលក់ដូរតាមចិញ្ចើមថ្នល់។ ចំណេះដឹងដែលទទួលបានពីការមើលវីដេអូអប់រំ ជួយឱ្យស្ត្រីមេផ្ទះចេះច្នៃប្រឌិតវិធីរក្សាទុកអាហារឱ្យបានយូរនិងមានសុវត្ថិភាព។ ការរិះគន់ក្នុងន័យស្ថាបនាលើបណ្តាញសង្គម ជួយឱ្យហាងអាហារនានាកែលម្អប្រព័ន្ធអនាម័យរបស់ខ្លួនឱ្យកាន់តែប្រសើរ។ យុវជនជំនាន់ក្រោយប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រាវជ្រាវអំពីអត្ថប្រយោជន៍នៃអាហារដែលពួកគេចង់ទិញយកមកទទួលទាន។ ការបង្កើតមាតិកាអប់រំដែលមានលក្ខណៈកម្សាន្តផងនិងផ្តល់ចំណេះដឹងផង ជួយឱ្យការរៀនសូត្រមិនមានភាពធុញទ្រាន់។ ការបណ្តុះបណ្តាលភ្នាក់ងារស្ម័គ្រចិត្តដើម្បីចុះផ្សព្វផ្សាយចំណេះដឹងចំណីអាហារតាមមូលដ្ឋាន គឺជាយុទ្ធសាស្ត្រដ៏ល្អ។ ការប្រើប្រាស់ ហាសថេក ទាក់ទងនឹងសុវត្ថិភាពចំណីអាហារជួយឱ្យការស្វែងរកព័ត៌មានមានភាពងាយស្រួលនិងរហ័ស។ ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីការពុលអាហារ ជួយដាស់តឿនអ្នកដទៃឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ បណ្តាញសង្គមបានក្លាយជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្តល់មតិយោបល់ផ្ទាល់ទៅកាន់ផលិតករអាហារ។ ការផ្លាស់ប្តូរការយល់ដឹងតាមរយៈការអប់រំផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការកែប្រែសង្គមឱ្យមានសុខភាពល្អ។ ការបញ្ជ្រាបចំណេះដឹងតាមរយៈការលេងហ្គេមអប់រំតាមអនឡាញ ជួយឱ្យក្មេងៗយល់ដឹងពីសុវត្ថិភាពចំណីអាហារកាន់តែឆាប់។ អាជីវករដែលប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហាញពីភាពស្អាតនៃផ្ទះបាយរបស់ខ្លួនតែងតែទទួលបានការគាំទ្រខ្លាំង។ ការទទួលបានព័ត៌មានត្រឹមត្រូវនិងទាន់ហេតុការណ៍ ជួយឱ្យយើងអាចសម្រេចចិត្តជ្រើសរើសអាហារដោយភាពជឿជាក់បំផុត។ ការសហការគ្នារវាងរដ្ឋនិងឯកជនក្នុងការផ្សព្វផ្សាយចំណេះដឹងចំណីអាហារ គឺជាគន្លឹះនៃភាពជោគជ័យនៃយុទ្ធនាការ។ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីអប់រំមហាជន គឺជាជំហានដ៏ត្រឹមត្រូវសម្រាប់យុគសម័យឌីជីថលនៅកម្ពុជា។ សរុបមក ការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារនឹងនាំមកនូវសុខភាពមាំមួននិងសុភមង្គលសម្រាប់គ្រួសារខ្មែរគ្រប់រូប។